បុកស្វាយខ្ចីបង្គាក្រៀម គឺជាម្ហូបមួយប្រភេទដែលពេញនិយមនៅក្នុងប្រទេសកម្ពុជា។ ម្ហូបនេះមានរសជាតិជូរ ហឹរ ផ្អែម និងប្រៃល្មម ដែលធ្វើឱ្យអ្នកបរិភោគមានអារម្មណ៍ស្រស់ស្រាយ។ ខាងក្រោមនេះ ជារបៀបធ្វើបុកស្វាយខ្ចីបង្គាក្រៀមដ៏ងាយស្រួល និងរហ័ស។ គ្រឿងផ្សំដែលត្រូវត្រៀមមានដូចជា ស្វាយខ្ចី ១ ផ្លែ បង្គាក្រៀម ១ ចានចង្កឹះ សណ្ដែកដីលីង ១ ចានចង្កឹះ ខ្ទឹមស ៤ ទៅ ៥ កំពឹស ម្ទេសស្រស់ ២ ទៅ ៣ ផ្លែ ទឹកត្រី ២ ស្លាបព្រាបាយ ស្ករស ១ ស្លាបព្រាបាយ ទឹកក្រូចឆ្មារ ១ ស្លាបព្រាបាយ និង ជីនាងវង។ របៀបធ្វើបុកស្វាយខ្ចីបង្គាក្រៀមត្រូវយកស្វាយខ្ចីទៅបកសំបក រួចឈូសជាសរសៃវែងៗ ឬចិតជាចំណិតៗតាមចំណូលចិត្ត។ បន្ទាប់មកយកបង្គារក្រៀមទៅលីងលើចង្ក្រានដោយបើកភ្លើងតិចៗ។ នៅពេលបង្គារៀងក្ដៅជះក្លិនឈ្ងុយបន្តិចហើយ យើងដាក់ខ្ទឺមសដែលហាន់ជាបន្ទះៗដាក់ចូលលីងជាមួយបង្គាដើម្បីបន្ថែមភាពឈ្ងុយ។ បន្ទាប់មក ត្រូវដាក់បង្គាក្រៀមដែលយើងបានលីងអម្បាញ់មិញ មកដាក់ក្នុងត្បាល់ដើម្បីបុកឱ្យបែកសាច់បង្គាបន្តិច។ បន្ទាប់ពីបង្គារៀងបែកសាច់បន្តិចហើយ យើងចាក់ទឹកត្រីនិងស្ករសចូលទៅ រួចកូរឱ្យសព្វ ហើយភ្លក់រសជាតិតាមចំណូលចិត្ត។ នៅពេលភ្លក់មើលឃើញថាទទួលបានរសជាតិដែលចង់បានហើយដាក់ស្វាយដែលបានឈូសរួចចូល ហើយកូរឱ្យសព្វរួចជាការស្រេច។ ចុងក្រោយដួសដាក់ចាននិងរោយជីនាងវងពីលើ ដើម្បីសោភ័ណភាពនិងបន្ថែមរសជាតិឱ្យកាន់តែមានឱជារស។